មន្ត្រីឧទ្យានុរក្ស និងឆ្មាំល្បាតព្រៃឈើ គឺជាកម្លាំងស្នូលដ៏សំខាន់ និងជា វីរបុរសជួរមុខ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។ ពួកគេបានលះបង់ទាំងកម្លាំងកាយចិត្ត ប្រឈមមុខនឹងហានិភ័យ និងការលំបាកគ្រប់បែបយ៉ាង ដើម្បីធានានិរន្តរភាពនៃព្រៃឈើសម្រាប់មនុស្សជំនាន់ក្រោយ។ ភារកិច្ចរបស់ពួកគេមានលក្ខណៈទូលំទូលាយ ពហុវិស័យ និងទាមទារជំនាញចម្រុះ។ ការល្បាត ការអនុវត្តច្បាប់ និងការទប់ស្កាត់បទល្មើស នេះគឺជាផ្នែកដ៏សំខាន់នៃការងាររបស់មន្ត្រីឧទ្យានុរក្ស ដែលជាកាតព្វកិច្ចចម្បង និងមានហានិភ័យបំផុត។ ពួកគេអនុវត្តការល្បាតជាប្រចាំនៅក្នុងតំបន់ការពារដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ។ ការល្បាតនេះមិនមែនត្រឹមតែដើរមើលនោះទេ តែត្រូវមានផែនការច្បាស់លាស់ ដោយកំណត់ផ្លូវល្បាត តំបន់គោលដៅ និងពេលវេលា។ ពួកគេផ្តោតជាពិសេសលើ តំបន់ក្តៅគគុក ដែលមានសកម្មភាពបទល្មើសញឹកញាប់ ដូចជាតំបន់ព្រំដែនតំបន់ការពារ តំបន់ជិតភូមិប្រជាពលរដ្ឋ ឬតំបន់ដែលធ្លាប់មានករណីកាប់ឈើ ឬបរបាញ់។ ពួកគេធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់ព្រៃជ្រៅ ភ្នំ និងវាលភក់ ដោយប្រើប្រាស់រថយន្ត ឬម៉ូតូលើផ្លូវលំបាកៗ។ នៅតំបន់ដែលមានបឹង ទន្លេ ឬព្រែក ពួកគេប្រើទូកល្បាតតាមផ្លូវទឹក។ បច្ចុប្បន្ន មានការប្រើប្រាស់ដ្រូនដើម្បីឃ្លាំមើលពីលើអាកាស ដែលជួយបង្កើនប្រសិទ្ធភាពក្នុងការកំណត់អត្តសញ្ញាណទីតាំងបទល្មើសធំៗ។ មន្ត្រីឧទ្យានុរក្សនៅ ដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ ត្រូវដើរល្បាតជាច្រើនថ្ងៃក្នុងមួយខែ ដោយបោះជំរំក្នុងព្រៃជ្រៅ ដើម្បីតាមដានសកម្មភាពកាប់ឈើខុសច្បាប់ និងទប់ស្កាត់ការដាក់អន្ទាក់សត្វព្រៃ។ នៅពេលប្រទះឃើញបទល្មើសជាក់ស្តែង ពួកគេមានសិទ្ធិ និងកាតព្វកិច្ចក្នុងការចាប់ខ្លួនជនល្មើសដូចជា អ្នកកាប់ឈើខុសច្បាប់ អ្នកជួញដូរសត្វព្រៃ អ្នកដាក់អន្ទាក់ ដុតព្រៃ ឬឈូសឆាយដីព្រៃរដ្ឋ។ ពួកគេក៏ធ្វើការ រឹបអូសវត្ថុតាង ដូចជាឈើ ប្រភេទសត្វព្រៃរស់ ឬងាប់ ម៉ូតូ រថយន្ត ឧបករណ៍នេសាទខុសច្បាប់ និងកាំភ្លើងកែច្នៃជាដើម។ បន្ទាប់ពីចាប់បានជនល្មើស និងវត្ថុតាង ពួកគេត្រូវរៀបចំ កំណត់ហេតុ និងសំណុំរឿង ដោយលម្អិត រួចបញ្ជូនជនល្មើស និងវត្ថុតាងទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ការងារនេះទាមទារភាពត្រឹមត្រូវ និងការយល់ដឹងពីច្បាប់។ នៅក្នុង ដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តក្រចេះ មន្ត្រីឧទ្យានុរក្សតែងជួបករណីឈ្មួញឈើកាប់ឈើប្រណីត ហើយពួកគេត្រូវប្រថុយជីវិតចុះបង្ក្រាបដោយផ្ទាល់។ ក្រៅពីការអនុវត្តច្បាប់ ពួកគេក៏ដើរតួនាទីជា អ្នកអប់រំ ផងដែរ។ ពួកគេចុះទៅតាមភូមិឋានពន្យល់ និងផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើ ច្បាប់អភិរក្ស និងផលប៉ះពាល់នៃការបំផ្លាញធនធានធម្មជាតិ ដល់សហគមន៍មូលដ្ឋាន។ ពួកគេរៀបចំការជួបជុំ ពិធីសំណេះសំណាល ទាំងនៅសាលារៀន វត្តអារាម និងតាមវេទិកាភូមិ ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារព្រៃឈើ។ ពួកគេជំរុញឲ្យប្រជាជនរាយការណ៍ពីបទល្មើស និងចូលរួមជាផ្នែកមួយនៃការអភិរក្ស។ មន្ត្រីឧទ្យានុរក្សនៅ តំបន់អភិរក្សវាលវែង ខេត្តពោធិ៍សាត់ តែងចុះទៅសាលារៀនដើម្បីបង្រៀនសិស្សានុសិស្សអំពីសារៈសំខាន់នៃសត្វខ្លាឃ្មុំ និងផលប៉ះពាល់នៃការបរបាញ់។ ពួកគេដើរតួជា ភ្នែក និងត្រចៀក របស់អ្នកវិទ្យាសាស្ត្រ និងអ្នកអភិរក្ស ដែលផ្តល់មូលដ្ឋានទិន្នន័យដ៏មានតម្លៃ។ ពួកគេតាមដាន និងកត់ត្រាពី ចំនួនប្រជាសាស្ត្រសត្វព្រៃ ឧទាហរណ៍ ការរាប់ដានជើង ការប្រមូលលាមក ការសង្កេតផ្ទាល់ពីវត្តមានសត្វ ប្រភេទរុក្ខជាតិ ការផ្លាស់ទីរបស់សត្វ និងស្ថានភាពទីជម្រករបស់ពួកវា។ ទិន្នន័យទាំងនេះមានសារៈសំខាន់ណាស់ក្នុងការវាយតម្លៃពីស្ថានភាពសុខភាពប្រព័ន្ធអេកូឡូស៊ី និងកំណត់ថាតើប្រភេទសត្វណាកំពុងប្រឈមមុខនឹងគ្រោះថ្នាក់។ កាមេរ៉ាស្វ័យប្រវត្តិ ត្រូវបានបំពាក់ក្នុងព្រៃជ្រៅ ដើម្បីចាប់យករូបភាព ឬវីដេអូសត្វកម្រៗដោយមិនរំខាន ដែលជួយឲ្យអ្នកស្រាវជ្រាវអាចកំណត់ប្រភេទសត្វ និងចំនួនរបស់វា។ ប្រព័ន្ធ GPS ជួយកំណត់ទីតាំងបទល្មើសជាក់លាក់ កន្លែងកាប់ឈើ អន្ទាក់ និងចងក្រងផ្លូវល្បាតប្រចាំថ្ងៃ។ ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ GIS ត្រូវបានប្រើសម្រាប់ធ្វើផែនទីបង្ហាញតំបន់ការពារ តំបន់រងការបំផ្លាញ តំបន់ជម្រកសត្វ និងវិភាគទិន្នន័យបរិស្ថានដើម្បីធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។ នៅ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ មន្ត្រីឧទ្យានុរក្សបានប្រើប្រាស់ Camera Trap ដើម្បីចាប់យករូបភាពត្រយ៉ងយក្ស និងត្រយ៉ងចង្កំកស ដែលជាប្រភេទសត្វស្លាបកម្រនៅលើពិភពលោក។ ទិន្នន័យដែលពួកគេប្រមូលបាន គឺមានសារៈសំខាន់ណាស់សម្រាប់ការរៀបចំ របាយការណ៍វាយតម្លៃស្ថានភាពព្រៃឈើ និងសត្វព្រៃ។ របាយការណ៍ទាំងនេះជួយអ្នកជំនាញ និងរដ្ឋាភិបាលបង្កើតផែនការអភិរក្សប្រកបដោយប្រសិទ្ធភាព ដូចជាការកំណត់តំបន់អភិរក្សអាទិភាព ការដាក់ចេញគោលនយោបាយថ្មីៗ និងការសម្រេចចិត្តលើការគ្រប់គ្រងតំបន់ការពារ។ ពួកគេមិនមែនត្រឹមតែការពារទេ តែថែមទាំងជួយស្ដារ និងថែរក្សាព្រៃឈើដែលបានបាត់បង់ ឬរងការខូចខាតទៀតផង។ ពួកគេចូលរួមយ៉ាងសកម្មក្នុងការ ដាំកូនឈើឡើងវិញ នៅតំបន់ដែលរងការកាប់បំផ្លាញ ឆេះ ឬទន្ទ្រាន។ ការងារនេះទាមទារការអត់ធ្មត់ កម្លាំងកាយ និងចំណេះដឹងអំពីប្រភេទកូនឈើដែលសមស្របនឹងបរិស្ថាននីមួយៗ។ ពួកគេក៏ថែរក្សាកូនឈើទាំងនោះរហូតដល់វាលូតលាស់បានល្អ។ ពួកគេជួយគ្រប់គ្រង និងស្ដារបរិស្ថានធម្មជាតិឡើងវិញ ឧទាហរណ៍ ការ សម្អាតប្រភពទឹក ដែលកខ្វក់ ឬរាក់រាក់ ការបង្កើតវាលស្មៅ ឬការដាំដំណាំចំណីសត្វ ដូចជាដើមឈើហូបផ្លែដែលសត្វព្រៃចូលចិត្ត ដើម្បីធានាថាទីជម្រកនៅតែអាចទ្រទ្រង់ជីវិតសត្វព្រៃបានពេញលេញ និងផ្ដល់ចំណីគ្រប់គ្រាន់។ ពួកគេក៏មានភារកិច្ច កម្ចាត់ប្រភេទរុក្ខជាតិដែលឈ្លានពាន ដូចជាស្មៅយីហ៊ុប ឬប្រភេទរុក្ខជាតិបរទេសផ្សេងទៀត ដែលអាចប៉ះពាល់ដល់ការលូតលាស់របស់រុក្ខជាតិដើម និងប្រព័ន្ធអេកូឡូស៊ីទាំងមូល។ នៅតំបន់មួយចំនួននៃ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែលធ្លាប់រងការកាប់បំផ្លាញ មន្ត្រីឧទ្យានុរក្សបានសហការជាមួយសហគមន៍មូលដ្ឋានក្នុងការដាំកូនឈើព្រៃឡើងវិញរាប់ពាន់ដើមជារៀងរាល់ឆ្នាំ។ ការជួយសង្គ្រោះសត្វព្រៃ និងការយល់ដឹងពីសត្វ នេះជាតួនាទីមនុស្សធម៌ដែលទាមទារចំណេះដឹង សមត្ថភាព និងការយកចិត្តទុកដាក់ខ្ពស់។ ពួកគេគឺជាអ្នកទីមួយដែលឆ្លើយតបទៅនឹងការរាយការណ៍អំពី សត្វព្រៃដែលរងរបួស ជាប់អន្ទាក់ វង្វេងចេញពីព្រៃ ដូចជាដំរីវង្វេងចូលភូមិ ឬស្ថិតក្នុងគ្រោះថ្នាក់ ដូចជាសត្វតូចៗធ្លាក់ពីសំបុក សត្វស្លាបរងរបួសដោយសារខ្សែភ្លើង។ ពួកគេមានជំនាញខ្លះៗក្នុងការផ្តល់ ការថែទាំបឋម ដល់សត្វរបួស ឬឈឺ ដូចជាការសម្អាតមុខរបួស ការបញ្ឈប់ការហូរឈាម ឬការផ្តល់ចំណីបណ្តោះអាសន្ន។ បន្ទាប់មក ពួកគេធ្វើការដឹកជញ្ជូនសត្វទាំងនោះដោយប្រុងប្រយ័ត្នទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ឬពេទ្យសត្វ។ ក្រោយពេលសត្វព្រៃត្រូវបានជួយសង្គ្រោះ ព្យាបាល និងស្តារលទ្ធភាពដោយអ្នកជំនាញ ពួកគេក៏សហការជាមួយអង្គការដៃគូដើម្បី លែងសត្វព្រៃទាំងនោះឲ្យត្រឡប់ទៅធម្មជាតិវិញ ដោយធ្វើការតាមដានពីសុខភាព និងការសម្របខ្លួនរបស់វា។ មន្ត្រីឧទ្យានុរក្សនៅតាមតំបន់ព្រៃភ្នំតែងជួបករណីសត្វខ្ទីង ឬទន្សោងដែលជាប់អន្ទាក់ ហើយពួកគេត្រូវប្រថុយប្រថានចូលទៅជួយសង្គ្រោះ ដោយមានការចូលរួមពីអ្នកជំនាញពេទ្យសត្វ។ ការងាររបស់មន្ត្រីឧទ្យានុរក្ស និងឆ្មាំល្បាតព្រៃឈើ គឺជាការងារដ៏គ្រោះថ្នាក់បំផុតមួយក្នុងពិភពលោក។ ពួកគេមិនមែនត្រឹមតែប្រឈមមុខនឹងគ្រោះថ្នាក់ផ្ទាល់ពីជនល្មើសប៉ុណ្ណោះទេ ថែមទាំងការលំបាកផ្នែកធនធាន លក្ខខណ្ឌធម្មជាតិ និងបញ្ហាសង្គមដ៏ស្មុគស្មាញទៀតផង។ ការយល់ដឹងស៊ីជម្រៅអំពីបញ្ហាប្រឈមទាំងនេះ នឹងជួយឲ្យយើងមើលឃើញពីការលះបង់ដ៏ធំធេងរបស់ពួកគេ។ គ្រោះថ្នាក់ដល់អាយុជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួន នេះគឺជាបញ្ហាប្រឈមដ៏ធំបំផុត និងគួរឲ្យព្រួយបារម្ភបំផុតដែលពួកគេជួបប្រទះស្ទើរតែរៀងរាល់ថ្ងៃ។ មន្ត្រីឧទ្យានុរក្សតែងតែជួបប្រទះក្រុមជនល្មើសដែលជាអ្នកកាប់ឈើខុសច្បាប់ អ្នកបរបាញ់សត្វ ឬអ្នកជួញដូរសត្វព្រៃ។ ក្រុមជនល្មើសទាំងនេះច្រើនតែ មានបំពាក់អាវុធទំនើបៗ ដូចជាកាំភ្លើង AK-47 M16 ឬកាំភ្លើងកែច្នៃ ហើយពួកគេហ៊ានប្រើប្រាស់អំពើហិង្សាដើម្បីគេចផុតពីការចាប់ខ្លួន។ ការប្រឈមមុខដាក់គ្នាទាំងនេះ អាចបណ្ដាលឲ្យមាន ការបាញ់បោះ ការប្រយុទ្ធគ្នា ដែលនាំទៅដល់ការរងរបួសធ្ងន់ធ្ងរ ឬការបាត់បង់ជីវិត។ ករណីមន្ត្រីឧទ្យានុរក្សនៅ ដែនជម្រកសត្វព្រៃព្រៃឡង់ ដែលបានបាត់បង់ជីវិតក្នុងពេលបំពេញបេសកកម្ម ដោយសារការបាញ់ប្រហារពីសំណាក់ក្រុមជនល្មើសកាប់ឈើ គឺជាភស្តុតាងដ៏រស់រវើកនៃគ្រោះថ្នាក់នេះ។ ក្រុមជនល្មើសខ្លះមានបណ្តាញរៀបចំយ៉ាងល្អ និងមិនខ្លាចប្រថុយជីវិតដើម្បីផលប្រយោជន៍។ ក្រៅពីការប្រឈមមុខផ្ទាល់ ពួកគេក៏ទទួលរងការ គំរាមកំហែងដល់ក្រុមគ្រួសារ របស់ពួកគេ ឬការ បំផ្លាញទ្រព្យសម្បត្តិ ជាការសងសឹកពីក្រុមជនល្មើសដែលធ្លាប់ត្រូវបានចាប់ខ្លួន។ វាបង្កើតជាសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដល់មន្ត្រី និងក្រុមគ្រួសាររបស់ពួកគេ។ ការដាក់ អន្ទាក់ របស់ជនល្មើសដើម្បីចាប់សត្វព្រៃ ក៏ជាគ្រោះថ្នាក់ដ៏ធំមួយសម្រាប់មន្ត្រីឧទ្យានុរក្សផងដែរ។ ពួកគេអាចជាន់អន្ទាក់ដែក រងរបួសធ្ងន់ធ្ងរ ឬសូម្បីតែរងរបួសដោយសារ មីនសល់ពីសង្គ្រាម ដែលនៅសេសសល់ក្នុងតំបន់ព្រៃជ្រៅមួយចំនួន។ ទោះបីជាការងាររបស់ពួកគេសំខាន់ និងប្រឈមមុខក៏ដោយ ក៏មន្ត្រីឧទ្យានុរក្សជាច្រើននៅតែខ្វះខាតធនធានចាំបាច់ ដែលធ្វើឲ្យការងាររបស់ពួកគេកាន់តែលំបាក។ ពួកគេច្រើនតែខ្វះខាត យានយន្តគ្រប់គ្រាន់ ដែលធន់នឹងផ្លូវលំបាកៗក្នុងព្រៃជ្រៅ ដូចជាម៉ូតូធន់ៗ រថយន្ត Off road។ ការដើរដោយថ្មើរជើងរាប់សិបគីឡូម៉ែត្រក្នុងព្រៃរៀងរាល់ថ្ងៃ គឺពិតជាការលំបាកមួយ។ ទូកល្បឿនលឿនក៏ជាតម្រូវការចាំបាច់សម្រាប់តំបន់បឹងទន្លេ ដើម្បីតាមទាន់ជនល្មើស។ នៅក្នុងតំបន់ព្រៃជ្រៅ សេវាទូរស័ព្ទគឺគ្មាន ឬខ្សោយខ្លាំង។ ពួកគេច្រើនតែខ្វះខាត ឧបករណ៍ទាក់ទង ដែលអាចទុកចិត្តបាន ដូចជាវិទ្យុទាក់ទងដែលមានរលកសញ្ញាឆ្ងាយ ឬទូរស័ព្ទផ្កាយរណប ដែលអាចជួយពួកគេហៅរកជំនួយជាបន្ទាន់នៅពេលមានអាសន្ន។ ពួកគេនៅតែខ្វះខាត អាវការពារគ្រាប់កាំភ្លើង មួកសុវត្ថិភាព ស្រោមដៃ និងស្បែកជើងដែលធន់នឹងលក្ខខណ្ឌព្រៃឈើ។ ការស្លៀកពាក់ឯកសណ្ឋានចាស់ៗ ឬរហែក គឺជារឿងធម្មតា ដែលបង្ហាញពីការខ្វះខាត។ ទោះបីមានការប្រើប្រាស់បច្ចេកវិទ្យាក៏ដោយ ក៏ការបំពាក់ ទូរស័ព្ទឆ្លាតវៃ សម្រាប់ប្រមូលទិន្នន័យ ការប្រើប្រាស់ ដ្រូន សម្រាប់ការឃ្លាំមើលពីលើអាកាស និងការបំពាក់ កាមេរ៉ាស្វ័យប្រវត្តិ នៅតែមិនទាន់គ្រប់គ្រាន់សម្រាប់គ្រប់ក្រុមល្បាតនោះទេ។ ថវិកាសម្រាប់ប្រតិបត្តិការល្បាតរយៈពេលវែង ដូចជា ម្ហូបអាហារ ទឹកស្អាត ប្រេងឥន្ធនៈ និងសម្រាប់ការថែទាំសម្ភារៈ គឺមានកំណត់ខ្លាំងណាស់។ ពេលខ្លះ ពួកគេត្រូវចំណាយប្រាក់ផ្ទាល់ខ្លួន ឬពឹងផ្អែកលើជំនួយពីអង្គការក្រៅរដ្ឋាភិបាល។ បរិយាកាសការងាររបស់ពួកគេគឺមានភាពលំបាកខ្លាំង និងតម្រូវឲ្យមានកម្លាំងកាយចិត្តរឹងមាំ និងការអត់ធ្មត់ខ្ពស់។ ពួកគេត្រូវដើរល្បាតក្នុងព្រៃជ្រៅ ដែលមានភូមិសាស្រ្តលំបាកលំបិន ដូចជាព្រៃរបោះដ៏ក្រាស់ វាលភក់ជ្រៅ ភ្នំខ្ពស់ៗ ទន្លេ បឹងបួ ដែលពោរពេញដោយគ្រោះថ្នាក់។ ការធ្វើដំណើរគឺពិបាក ហើយពេលខ្លះត្រូវចំណាយពេលច្រើនថ្ងៃក្នុងព្រៃដោយគ្មានទីជម្រកសមរម្យ។ ពួកគេប្រឈមនឹង អាកាសធាតុក្ដៅហែងខ្លាំង ក្នុងរដូវប្រាំង ដែលបង្កជាបញ្ហាខ្វះទឹក និងហានិភ័យនៃភ្លើងឆេះព្រៃ។ ក្នុងរដូវវស្សា ពួកគេជួប ភ្លៀងធ្លាក់ខ្លាំង រន្ទះបាញ់ ទឹកជំនន់ និងផ្លូវល្បាតរអិល ដែលអាចបណ្ដាលឲ្យរបួស។ ក្រៅពីជនល្មើស ពួកគេក៏ប្រឈមនឹង សត្វសាហាវ ដូចជាពស់ពិស ខ្លា ខ្លាឃ្មុំ ដែលអាចវាយប្រហារពួកគេ។ ជាងនេះទៅទៀត ពួកគេងាយនឹងឆ្លង ជំងឺគ្រុនចាញ់ គ្រុនឈាម ជំងឺស្បែក និងជំងឺផ្សេងៗទៀតដែលបណ្ដាលមកពីការរស់នៅ និងបំពេញបេសកកម្មក្នុងព្រៃដោយគ្មានអនាម័យគ្រប់គ្រាន់។ អំឡុងពេលបំពេញបេសកកម្មល្បាតរយៈពេលវែង ពួកគេជួបការលំបាកក្នុងការរក ទឹកស្អាត សម្រាប់ផឹក និង ម្ហូបអាហារ គ្រប់គ្រាន់ ដែលអាចប៉ះពាល់ដល់សុខភាព និងកម្លាំង ជាពិសេសនៅតំបន់ដាច់ស្រយាល។ អំពើពុករលួយ និងសម្ពាធពីក្រុមមានឥទ្ធិពលនេះជាបញ្ហាប្រឈមដ៏ស្មុគស្មាញដែលប៉ះពាល់ដល់ស្មារតី ប្រសិទ្ធភាពការងារ និងទំនុកចិត្តរបស់មន្ត្រី។ ពួកគេអាចប្រឈមមុខនឹង ការល្បួង ការសូកប៉ាន់ ដោយប្រាក់កាសដ៏ច្រើន ឬសម្ភារៈពីសំណាក់ជនល្មើសធំៗដែលមានបំណងរំលោភបំពានច្បាប់។ ការទប់ទល់នឹងការល្បួងនេះ ទាមទារភាពស្មោះត្រង់ និងសីលធម៌ខ្ពស់។ ពួកគេអាចទទួលរងនូវ សម្ពាធ ឬការគំរាមកំហែង ពីសំណាក់បុគ្គល ឬក្រុមដែលមានអំណាច ឬឥទ្ធិពលក្នុងស្រុក ឬក្រៅស្រុក ដែលជាអ្នកនៅពីក្រោយបទល្មើសធំៗ។ សម្ពាធទាំងនេះអាចបណ្ដាលឲ្យមានការផ្ទេរតួនាទី ការបាត់បង់ការងារ ឬការរំខានដល់សមាជិកគ្រួសារ។ ពេលខ្លះ បញ្ហាផ្ទៃក្នុង នៅក្នុងស្ថាប័ន ឬការខ្វះខាតការគាំទ្រផ្នែកច្បាប់ពីថ្នាក់លើ ក៏អាចធ្វើឲ្យពួកគេបាក់ទឹកចិត្ត និងពិបាកក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនដោយគ្មានការភ័យខ្លាច។ ការខ្វះតម្លាភាព ឬយុត្តិធម៌អាចបណ្ដាលឲ្យមានការបោះបង់ការងារ។ ការចូលរួមរបស់សហគមន៍គឺសំខាន់ណាស់ក្នុងការអភិរក្ស ប៉ុន្តែពេលខ្លះវាមិនទាន់គ្រប់គ្រាន់។ ប្រជាជនមួយចំនួននៅតែមិនទាន់យល់ដឹងច្បាស់ពី សារៈសំខាន់នៃការអភិរក្ស និងផលប៉ះពាល់រយៈពេលវែងនៃការបំផ្លាញធនធានធម្មជាតិ។ ពួកគេអាចនៅតែបន្តប្រព្រឹត្តបទល្មើសតូចតាច ដូចជាការបរបាញ់ ការកាប់ឈើសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ដោយមិនបានគិតវែងឆ្ងាយអំពីផលវិបាក។ ពេលខ្លះ សហគមន៍អាច មិនសហការ ផ្តល់ព័ត៌មានអំពីបទល្មើស ឬអាច លាក់បាំងជនល្មើស ដោយសារតែទំនាក់ទំនងញាតិមិត្ត ការភ័យខ្លាចការសងសឹកពីក្រុមជនល្មើស ឬការខ្វះទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌។ ជួនកាលក៏កើតមាន ជម្លោះផលប្រយោជន៍ រវាងសហគមន៍ដែលពឹងផ្អែកលើធនធានព្រៃឈើសម្រាប់ជីវភាព ការធ្វើស្រែចម្ការ ការប្រមូលអនុផល និងកិច្ចខិតខំប្រឹងប្រែងអភិរក្សដែលតម្រូវឲ្យមានការរឹតបន្តឹង។ ការដោះស្រាយជម្លោះទាំងនេះតម្រូវឲ្យមានការសម្របសម្រួលដោយប្រុងប្រយ័ត្ន និងការស្វែងរកដំណោះស្រាយឈ្នះ-ឈ្នះ។ បញ្ហាប្រឈមទាំងនេះបង្ហាញថា ការងាររបស់មន្ត្រីឧទ្យានុរក្ស និងឆ្មាំល្បាតព្រៃឈើ មិនមែនគ្រាន់តែជាការងារមួយមុខនោះទេ តែជាបេសកកម្មដ៏ពិសិដ្ឋដែលទាមទារភាពក្លាហាន ការលះបង់ និងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។ ពួកគេកំពុងបូជាខ្លួនដើម្បីអនាគតធម្មជាតិ និងសង្គមជាតិទាំងមូល។ ការគាំទ្រដល់មន្ត្រីឧទ្យានុរក្ស និងឆ្មាំល្បាតព្រៃឈើ មិនមែនគ្រាន់តែជាការជួយឧបត្ថម្ភនោះទេ តែជា ការវិនិយោគលើអនាគត នៃធនធានធម្មជាតិ សត្វព្រៃ និងសុខុមាលភាពសង្គមជាតិទាំងមូល។ ការងាររបស់ពួកគេមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដែលទាមទារការទទួលស្គាល់ និងការគាំទ្រយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ។ ដើម្បីឲ្យមន្ត្រីឧទ្យានុរក្សអាចបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងស្មារតីខ្ពស់ ពួកគេត្រូវការការគាំទ្រយ៉ាងគ្រប់ជ្រុងជ្រោយ។ ការផ្តល់ថវិកាប្រចាំឆ្នាំគ្រប់គ្រាន់គឺសំខាន់ណាស់សម្រាប់ ប្រតិបត្តិការល្បាត រួមបញ្ចូលទាំងប្រេងឥន្ធនៈ ម្ហូបអាហារ ទឹកស្អាត និងប្រាក់ឧបត្ថម្ភពេលស្នាក់នៅព្រៃ ការថែទាំសម្ភារៈ និង ប្រតិបត្តិការបង្ក្រាបបន្ទាន់។ ថវិកានេះគួរធានាថាពួកគេមិនចាំបាច់បារម្ភពីការផ្គត់ផ្គង់មូលដ្ឋានអំឡុងពេលបេសកកម្មឡើយ។ កិច្ចការសំខាន់មួយទៀតគឺត្រូវបំពាក់ឧបករណ៍ និងសម្ភារៈចាំបាច់ឲ្យបានគ្រប់គ្រាន់ដល់គ្រប់ក្រុមល្បាត។ នេះរួមបញ្ចូលទាំង យានយន្តដែលធន់នឹងលក្ខខណ្ឌព្រៃ ដូចជា ម៉ូតូប្រភេទ Off-road រថយន្ត ហ្វ័រ បាយ ហ្វ័រ 4x4 ទូកល្បឿនលឿនសម្រាប់តំបន់ទឹកជាដើម។ ឧបករណ៍ទាក់ទង ដែលអាចទុកចិត្តបានក្នុងតំបន់គ្មានសេវា ដូចជា វិទ្យុទាក់ទងដែលមានរលកសញ្ញាឆ្ងាយ ទូរស័ព្ទផ្កាយរណប ដ្រូន សម្រាប់ឃ្លាំមើលពីលើអាកាស និង ប្រព័ន្ធ GPS រួមជាមួយទូរស័ព្ទឆ្លាតវៃ សម្រាប់ប្រមូលទិន្នន័យតាមប្រព័ន្ធ Spatial Monitoring and Reporting Tool ឬហៅថា ស្មាត SMART ដែលជួយតាមដាន និងវិភាគសកម្មភាពល្បាតប្រកបដោយប្រសិទ្ធភាព។ ការផ្តល់សម្ភារៈការពារខ្លួនឲ្យបានគ្រប់គ្រាន់គឺជាអាទិភាពខ្ពស់បំផុត។ ទាំងនេះរួមមាន អាវការពារគ្រាប់កាំភ្លើង មួកសុវត្ថិភាព ស្បែកជើង និងសំលៀកបំពាក់ដែលធន់នឹងលក្ខខណ្ឌព្រៃឈើ ដើម្បីកាត់បន្ថយហានិភ័យពីការវាយប្រហារ និងគ្រោះថ្នាក់ផ្សេងៗ។ ផ្តល់វគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់អំពី ជំនាញអនុវត្តច្បាប់ នីតិវិធីចាប់ខ្លួន ការរៀបចំសំណុំរឿងដោយត្រឹមត្រូវដើម្បីងាយស្រួលដល់តុលាការ យុទ្ធសាស្ត្រល្បាត និងបង្ក្រាប ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ បណ្តុះបណ្តាលពួកគេអំពី ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រតិបត្តិការដ្រូន ការប្រើប្រាស់ GIS និងប្រព័ន្ធ SMART ជំនាញសង្គ្រោះបឋម ជំនាញសង្គ្រោះសត្វព្រៃ និង ការគ្រប់គ្រងជម្លោះ រវាងមនុស្ស និងសត្វព្រៃ។ បណ្តុះបណ្តាលពួកគេអំពីការកំណត់អត្តសញ្ញាណប្រភេទសត្វ រុក្ខជាតិ និងវិធីសាស្រ្តស្រាវជ្រាវជីវៈចម្រុះ ដើម្បីបង្កើនសមត្ថភាពក្នុងការប្រមូលទិន្នន័យ និងក្លាយជាអ្នកជំនាញក្នុងវិស័យរបស់ពួកគេ។ ការផ្តល់ប្រាក់បៀវត្សរ៍សមរម្យ និង ប្រាក់ឧបត្ថម្ភហានិភ័យ គឺជាការលើកទឹកចិត្តដ៏ធំមួយ។ នេះបង្ហាញពីការទទួលស្គាល់ចំពោះការលះបង់ និងគ្រោះថ្នាក់ដែលពួកគេប្រឈមមុខជារៀងរាល់ថ្ងៃ។ ផ្តល់អត្ថប្រយោជន៍ចាំបាច់ផ្សេងៗដូចជា ធានារ៉ាប់រងសុខភាព សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ធានារ៉ាប់រងជីវិត ឬ ប្រាក់សោធននិវត្តន៍ ដើម្បីធានាអនាគតរបស់ពួកគេ និងក្រុមគ្រួសារ ជាពិសេសក្នុងករណីមានគ្រោះថ្នាក់ ឬបាត់បង់ជីវិតក្នុងពេលបំពេញបេសកកម្ម។ រដ្ឋាភិបាលត្រូវតែបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការការពារមន្ត្រីរបស់ខ្លួន ដោយធានាថានីតិវិធីច្បាប់ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងចំពោះជនល្មើស។ នេះជួយឲ្យមន្ត្រីមានទំនុកចិត្តក្នុងការអនុវត្តភារកិច្ចដោយគ្មានការភ័យខ្លាចការសងសឹក និងធានាថាសកម្មភាពរបស់ពួកគេស្របច្បាប់។ ជំរុញការបង្កើត និងពង្រឹង យន្តការសហគមន៍ចូលរួមក្នុងការងារអភិរក្ស ដូចជាការបង្កើតក្រុមល្បាតសហគមន៍ ឬបណ្តាញផ្តល់ព័ត៌មានពីបទល្មើស។ ការផ្តល់អត្ថប្រយោជន៍ដល់សហគមន៍តាមរយៈទេសចរណ៍អេកូឡូស៊ី ក៏ជួយឲ្យពួកគេចូលរួមការពារព្រៃឈើដែរ។ បន្តអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅអំពីសារៈសំខាន់នៃព្រៃឈើ និងសត្វព្រៃ ដើម្បីឲ្យពួកគេយល់ដឹងកាន់តែច្បាស់ និងចូលរួមការពារដោយស្ម័គ្រចិត្ត។ ការទទួលស្គាល់ជាសាធារណៈចំពោះការលះបង់របស់ឧទ្យានុរក្សក៏សំខាន់ដែរ។ ជំរុញការបង្កើតទំនុកចិត្តរវាងមន្ត្រីឧទ្យានុរក្ស និងសហគមន៍ ដើម្បីឲ្យប្រជាជនហ៊ានផ្តល់ព័ត៌មានអំពីបទល្មើសបានដោយសុវត្ថិភាព និងគ្មានការភ័យខ្លាច។ ការងាររបស់មន្ត្រីឧទ្យានុរក្ស និងឆ្មាំល្បាតព្រៃឈើ គឺមានសារៈសំខាន់បំផុតសម្រាប់អនាគតកម្ពុជា និងពិភពលោកទាំងមូល។ ពួកគេគឺជា កម្លាំងជួរមុខ ដែលការពារព្រៃឈើ និងសត្វព្រៃពីការបាត់បង់ និងការគំរាមកំហែងដែលកើតឡើងរៀងរាល់ថ្ងៃ។ បើគ្មានការលះបង់ និងវត្តមានរបស់ពួកគេទេ ធនធានធម្មជាតិដ៏មានតម្លៃរបស់កម្ពុជានឹងរងការបំផ្លិចបំផ្លាញយ៉ាងឆាប់រហ័ស ដោយសារតែសកម្មភាពកាប់បំផ្លាញ និងបរបាញ់ខុសច្បាប់។ ពួកគេដើរតួជា អ្នកថែរក្សាដ៏សំខាន់ នៃមរតកធម្មជាតិរបស់ជាតិ ដែលជាអត្តសញ្ញាណវប្បធម៌ និងធម្មជាតិដ៏មានតម្លៃរបស់ប្រទេស។ ការងាររបស់ពួកគេជួយធានានូវ និរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី ដែលជាមូលដ្ឋានគ្រឹះសម្រាប់ជីវិតមនុស្ស។ ព្រៃឈើដើរតួជាសួតរបស់ពិភពលោក ដែលជួយស្រូបយកកាបូនឌីអុកស៊ីត បញ្ចេញអុកស៊ីសែន គ្រប់គ្រងទឹកជំនន់ បង្កើនទឹកក្រោមដី និងផ្តល់ទឹកស្អាតសម្រាប់ប្រើប្រាស់។ ព្រៃឈើការពារ ប្រភេទសត្វកម្រ និងជិតផុតពូជ ដែលជាផ្នែកមួយនៃជីវៈចម្រុះដ៏សម្បូរបែបរបស់កម្ពុជា និងពិភពលោក ដែលមិនអាចកាត់ថ្លៃបាន។ ការបាត់បង់ប្រភេទសត្វមួយចំនួន អាចប៉ះពាល់ដល់តុល្យភាពធម្មជាតិទាំងមូល និងប៉ះពាល់ដល់ខ្សែសង្វាក់អាហារ។ ការការពារធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព គឺជួយរក្សា សម្រស់ធម្មជាតិ និង ទាក់ទាញទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍។ នេះនាំមកនូវប្រាក់ចំណូលជាតិ និងឱកាសសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន តាមរយៈការបង្កើតការងារ មគ្គុទ្ទេសក៍ អ្នកបម្រើសេវាស្នាក់នៅ ម្ហូបអាហារ និងការលក់ផលិតផលសហគមន៍។ តំបន់ដែលមានសត្វព្រៃរស់នៅច្រើន និងមានការគ្រប់គ្រងល្អ ដូចជា ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដែលមានដំរី ខ្លាឃ្មុំ និងប្រភេទបក្សីកម្រ បានទាក់ទាញភ្ញៀវទេសចរច្រើន ដោយសារការលះបង់របស់ឧទ្យានុរក្សក្នុងការការពារជម្រកសត្វ។ ការងារលំបាក និងការលះបង់របស់ពួកគេ គឺដើម្បីថែរក្សាភពផែនដីឲ្យមានសុខភាពល្អ និងធានាថាធនធានធម្មជាតិនៅតែមានសម្រាប់ មនុស្សជំនាន់ក្រោយ អាចប្រើប្រាស់ និងរីករាយបាន។ ពួកគេគឺជាអ្នកទទួលខុសត្រូវក្នុងការ បន្សល់ទុកមរតកធម្មជាតិ ដ៏មានតម្លៃនេះ ដែលជាកេរ្តិ៍ដំណែលមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅយើង។ ការការពារព្រៃឈើថ្ងៃនេះ គឺដើម្បីសុវត្ថិភាព និងវិបុលភាពរបស់កូនចៅយើងថ្ងៃស្អែក។ លើសពីនេះ ការការពារព្រៃឈើក៏ជួយ កាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ និងការបាក់ដី ដែលគំរាមកំហែងដល់ជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ មន្ត្រីឧទ្យានុរក្ស និងឆ្មាំល្បាតព្រៃឈើ គឺជា វីរបុរសពិតប្រាកដ ដែលតស៊ូប្រយុទ្ធដើម្បីអនាគតរបស់យើងទាំងអស់គ្នា។ ពួកគេលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងអាយុជីវិត ដើម្បីថែរក្សាព្រៃឈើ សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីសម្រាប់យើងទាំងអស់គ្នា និងសម្រាប់មនុស្សជំនាន់ក្រោយ។ ដូច្នេះ ការយល់ដឹង ការគោរព និងការគាំទ្រ ពួកគេ គឺជា កាតព្វកិច្ចរួមរបស់សង្គមជាតិទាំងមូល។ យើងគួរតែរួមគ្នាជំរុញឲ្យមានការបង្កើនធនធាន បណ្តុះបណ្តាលសមត្ថភាព លើកកម្ពស់ជីវភាព និងការពារផ្នែកច្បាប់ដល់មន្ត្រីឧទ្យានុរក្ស ដើម្បីឲ្យពួកគេមានកម្លាំងចិត្ត និងលទ្ធភាពបន្តបេសកកម្មដ៏ពិសិដ្ឋនេះ។